បច្ចេកវិទ្យាទំនើបបាននាំមកនូវការផ្លាស់ប្តូរយ៉ាងធំធេងដល់វិស័យនេសាទ ដោយបង្កើនប្រសិទ្ធភាព និងទិន្នផល។ ទោះជាយ៉ាងណាក៏ដោយ ការអនុវត្តបច្ចេកវិទ្យាទាំងនេះក៏បានលើកឡើងនូវកង្វល់ជាច្រើនទាក់ទងនឹងផលប៉ះពាល់ដល់ធនធានជលផល និងបរិស្ថាន ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជា។ បច្ចុប្បន្ន មានបច្ចេកវិទ្យាទំនើបជាច្រើនប្រភេទត្រូវបានគេប្រើប្រាស់ក្នុងការនេសាទ ដែលជួយបង្កើនប្រសិទ្ធភាព ភាពសុវត្ថិភាព និងនិរន្តរភាព។ GPS អនុញ្ញាតឲ្យអ្នកនេសាទកំណត់ទីតាំងខ្លួនឯង និងទីតាំងត្រីបានច្បាស់លាស់ដោយប្រើសញ្ញាពីផ្កាយរណប។ ពួកគេអាចកត់ត្រាទីតាំងនេសាទល្អបំផុត ដែលធ្លាប់មានត្រីច្រើន ដូច្នេះពួកគេអាចត្រឡប់ទៅទីនោះវិញនៅពេលក្រោយ។ វាក៏ជួយតាមដានផ្លូវធ្វើដំណើរទៅមកដើម្បីជៀសវាងការវង្វេងផងដែរ។ GIS គឺជាប្រព័ន្ធមួយដែលជួយវិភាគទិន្នន័យភូមិសាស្ត្រ ដូចជាជម្រៅទឹក សីតុណ្ហភាពទឹក លក្ខណៈបាតសមុទ្រ ដើម្បីកំណត់តំបន់នេសាទដែលមានសក្តានុពលខ្ពស់។ អ្នកនេសាទអាចប្រើប្រាស់ផែនទី GIS ដើម្បីមើលព័ត៌មានលម្អិតអំពីបរិស្ថានក្រោមទឹក និង ឧបករណ៍ប្រើប្រាស់រលកសំឡេងដើម្បីស្វែងរកវត្ថុនៅក្រោមទឹក ដែលជួយពួកគេធ្វើការសម្រេចចិត្តបានល្អប្រសើរ។ រលកសំឡេងត្រូវបានបញ្ចេញទៅបាតទឹក ហើយនៅពេលវាប៉ះវត្ថុ ដូចជាត្រី ឬរចនាសម្ព័ន្ធបាតសមុទ្រ វានឹងលោតត្រឡប់មកវិញ។ ឧបករណ៍នឹងគណនាចម្ងាយ និងបង្ហាញរូបភាពនៅលើអេក្រង់។ Fish Finder គឺជាប្រភេទ ឧបករណ៍រលកសំឡេង ដែលត្រូវបានរចនាឡើងជាពិសេសដើម្បីកំណត់អត្តសញ្ញាណ និងទីតាំងហ្វូងត្រីក្រោមទឹក។ វាក៏អាចវាស់ជម្រៅនៃទឹក និងបង្ហាញពីរចនាសម្ព័ន្ធបាតសមុទ្រ ដូចជាថ្ម ឫសឈើ ដែលត្រីចូលចិត្តលាក់ខ្លួន។ បច្ចេកវិទ្យាទំនើបៗមាន Fish Finder ប្រភេទ 3D ឬ Side-scan ដែលផ្តល់ទិដ្ឋភាពកាន់តែច្បាស់។ យន្តហោះដ្រូនក៏ត្រូវបានគេប្រើដើម្បីត្រួតពិនិត្យតំបន់នេសាទធំៗពីលើអាកាសដែរ។ ពួកវាអាចស្វែងរកហ្វូងត្រីពីលើអាកាសបានយ៉ាងងាយស្រួល ជាពិសេសនៅតំបន់ទឹកថ្លា ឬពេលត្រីហែលក្បែរផ្ទៃទឹក។ លើសពីនេះ ដ្រូនក៏ត្រូវបានប្រើដើម្បីតាមដានសកម្មភាពនេសាទខុសច្បាប់ ដូចជាការនេសាទដោយប្រើឧបករណ៍ហាមឃាត់ និងជួយដល់ការគ្រប់គ្រងធនធានជលផលផងដែរ។ ឧបករណ៍ចាប់សញ្ញាឆ្លាតវៃគឺជាឧបករណ៍តូចៗដែលអាចប្រមូលទិន្នន័យជាក់លាក់។ ពួកវាត្រូវបានដាក់នៅតាមឧបករណ៍នេសាទ ដូចជានៅលើសំណាញ់ ឬបណ្ដាញ និងក្នុងទឹកដោយផ្ទាល់។ ឧបករណ៍ចាប់សញ្ញាទាំងនេះអាចភ្ជាប់អ៊ីនធឺណិត ហើយបញ្ជូនទិន្នន័យភ្លាមៗទៅកាន់ទូរស័ព្ទ កុំព្យូទ័រ ឬប្រព័ន្ធត្រួតពិនិត្យរបស់អ្នកនេសាទ។ ទិន្នន័យដែលប្រមូលបានរួមមាន សីតុណ្ហភាពទឹក កម្រិតអុកស៊ីសែន ល្បឿនចរន្តទឹក និងសូម្បីតែចលនាត្រី។ ព័ត៌មានទាំងនេះជួយអ្នកនេសាទធ្វើការសម្រេចចិត្តកាន់តែប្រសើរអំពីពេលវេលា ទីកន្លែង និងរបៀបនេសាទ ដើម្បីទទួលបានលទ្ធផលល្អបំផុត។ Underwater Cameras គឺជាកាមេរ៉ាទដែលត្រូវបានគេប្រើសម្រាប់សង្កេតមើលជីវិតក្រោមទឹកដោយផ្ទាល់។ ពួកវាអាចជួយតាមដានឧបករណ៍នេសាទ ដើម្បីមើលថាតើទំពក់ជាប់ល្អ ឬសំណាញ់ដំណើរការត្រឹមត្រូវឬអត់ និងកំណត់ប្រភេទត្រីជាក់លាក់ដោយមិនចាំបាច់ប្រើឧបករណ៍នេសាទផ្ទាល់។ ROV គឺជាប្រភេទរ៉ូបូតក្រោមទឹកដែលត្រូវបានបញ្ជាពីចម្ងាយ។ ROV អាចបំពាក់ដោយកាមេរ៉ា Sonar ឬឧបករណ៍ចាប់សញ្ញាផ្សេងៗ ដើម្បីរុករកតំបន់ក្រោមទឹកដែលមនុស្សពិបាកទៅដល់។ ពួកវាមានប្រយោជន៍ខ្លាំងណាស់សម្រាប់ការស្រាវជ្រាវ ការស្វែងរកត្រី និងការត្រួតពិនិត្យបរិស្ថាន។ ទូរស័ព្ទផ្កាយរណប និងអ៊ីនធឺណិតលើទូក ទាំងនេះគឺជាប្រព័ន្ធទំនាក់ទំនងដែលអនុញ្ញាតឲ្យអ្នកនេសាទទទួល និងបញ្ជូនព័ត៌មាននៅពេលពួកគេនៅឆ្ងាយពីច្រាំង។ ពួកគេអាចទទួលព័ត៌មានអាកាសធាតុទាន់ពេល ដូចជាព្យាករណ៍ព្យុះ ឬការប្រែប្រួលសីតុណ្ហភាពទឹក ដែលសំខាន់សម្រាប់សុវត្ថិភាព និងប្រសិទ្ធភាពនេសាទ។ លើសពីនេះ វាក៏អនុញ្ញាតឲ្យពួកគេទំនាក់ទំនងជាមួយដីគោក ដូចជាគ្រួសារ ទីផ្សារ មជ្ឈមណ្ឌលត្រួតពិនិត្យជាដើម គឺដើម្បីរៀបចំផែនការលក់ត្រី ឬសុំជំនួយពេលមានអាសន្ន។ បច្ចេកវិទ្យាទាំងនេះមិនត្រឹមតែជួយអ្នកនេសាទបង្កើនទិន្នផលប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយពួកគេឲ្យយល់ដឹងកាន់តែច្បាស់អំពីបរិស្ថានសមុទ្រ និងចូលរួមចំណែកក្នុងការនេសាទប្រកបដោយនិរន្តរភាពផងដែរ។ ការរីកចម្រើននៃបច្ចេកវិទ្យាទំនើបក្នុងការនេសាទបានជះឥទ្ធិពលទាំងវិជ្ជមាន និងអវិជ្ជមានយ៉ាងខ្លាំងទៅលើការអនុវត្តន៍នេសាទនៅកម្ពុជា ដែលជាប្រទេសពឹងផ្អែកខ្លាំងលើធនធានជលផល។ ការប្រើប្រាស់ឧបករណ៍ដូចជា GPS និង Fish Finder អនុញ្ញាតឲ្យអ្នកនេសាទស្វែងរកត្រីបានលឿន និងមានភាពជាក់លាក់ជាងមុន។ នេះជួយសន្សំសំចៃពេលវេលា ប្រេងឥន្ធនៈ និងកម្លាំងពលកម្មយ៉ាងច្រើន ដោយមិនចាំបាច់ស្វែងរកត្រីដោយចៃដន្យទៀតទេ។ ជាលទ្ធផល ពួកគេអាចបង្កើនបរិមាណត្រីដែលចាប់បានក្នុងការចេញនេសាទម្តងៗ។ បច្ចេកវិទ្យាដូចជា GPS និងប្រព័ន្ធទំនាក់ទំនង ដូចជាទូរស័ព្ទផ្កាយរណប បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនសុវត្ថិភាពសម្រាប់អ្នកនេសាទ។ ពួកគេអាចដឹងពីទីតាំងរបស់ខ្លួនជានិច្ច ជៀសវាងការវង្វេងនៅតំបន់ឆ្ងាយៗ និងអាចហៅជំនួយបានយ៉ាងឆាប់រហ័សនៅពេលមានអាសន្ន ដូចជាម៉ាស៊ីនខូច អាកាសធាតុអាក្រក់ ឬគ្រោះថ្នាក់ផ្សេងៗ។ បច្ចេកវិទ្យាមានសក្តានុពលខ្ពស់ក្នុងការជួយអាជ្ញាធរគ្រប់គ្រងធនធានជលផលឲ្យកាន់តែមានប្រសិទ្ធភាព។ ប្រព័ន្ធដូចជា VMS ដែលប្រើ GPS អាចជួយអាជ្ញាធរតាមដានសកម្មភាពនេសាទរបស់ទូកនេសាទធំៗ និងកំណត់តំបន់ហាមឃាត់ការនេសាទបានកាន់តែងាយស្រួល។ ទោះបីជាមានអត្ថប្រយោជន៍ក៏ដោយ បច្ចេកវិទ្យាទំនើបក៏នាំមកនូវបញ្ហាប្រឈម និងផលប៉ះពាល់អវិជ្ជមានមួយចំនួនផងដែរ។ ការនេសាទហួសកម្រិត នេះគឺជាផលប៉ះពាល់ដ៏ធំបំផុត។ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីកំណត់ទីតាំងត្រីបានយ៉ាងងាយស្រួល និងចាប់បានបរិមាណច្រើនក្នុងរយៈពេលខ្លី អាចនាំឲ្យមានការនេសាទហួសកម្រិត។ ហ្វូងត្រីមិនមានពេលគ្រប់គ្រាន់ដើម្បីបន្តពូជ និងលូតលាស់ឡើងវិញ ដែលគំរាមកំហែងដល់ធនធានជលផលនៅក្នុងបឹង ទន្លេ និងសមុទ្ររបស់កម្ពុជា ជាពិសេសប្រភេទត្រីសំខាន់ៗ។ ទោះបីបច្ចេកវិទ្យាជួយរកគោលដៅហ្វូងត្រីក៏ដោយ ឧបករណ៍នេសាទមួយចំនួន ជាពិសេសសំណាញ់ធំៗ នៅតែចាប់បានប្រភេទសត្វដទៃទៀតដែលមិនមែនជាគោលដៅ។ ទាំងនេះអាចរួមមាន កូនត្រីតូចៗ សត្វល្មូន សត្វកកេរក្នុងទឹក ឬសូម្បីតែប្រភេទសត្វកម្រដែលមិនមានតម្លៃពាណិជ្ជកម្ម។ ការចាប់បានប្រភេទសត្វទាំងនេះ ហើយបោះចោលវិញ គឺជាការខ្ជះខ្ជាយធនធាន និងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី។ បច្ចេកវិទ្យាទំនើបដូចជា Sonar ឧបករណ៍ GPS ទំនើប ឬ Drones មានតម្លៃថ្លៃ។ នេះធ្វើឲ្យអ្នកនេសាទខ្នាតតូច និងគ្រួសារ ដែលមានលទ្ធភាពហិរញ្ញវត្ថុមានកម្រិត ពិបាកក្នុងការទិញ ឬប្រើប្រាស់។ ភាពខុសគ្នានៃការចូលប្រើបច្ចេកវិទ្យានេះ អាចបង្កើនគម្លាតរវាងអ្នកនេសាទខ្នាតធំ និងខ្នាតតូច ដែលធ្វើឲ្យអ្នកនេសាទតូចៗកាន់តែពិបាកក្នុងការប្រកួតប្រជែង និងរកប្រាក់ចំណូលបានគ្រប់គ្រាន់។ បច្ចេកវិទ្យាដូចជាសូណា ដែលប្រើរលកសំឡេង អាចបំពុលសំឡេងក្រោមទឹក។ សំឡេងទាំងនេះអាចប៉ះពាល់ដល់សត្វសមុទ្រដែលពឹងផ្អែកលើសំឡេងសម្រាប់ការរស់រានមានជីវិត ការស្វែងរកអាហារ ឬការបន្តពូជ ឧទាហរណ៍ ផ្សោត ឬប្រភេទត្រីមួយចំនួនជាដើម។ អ្នកនេសាទខុសច្បាប់ក៏អាចប្រើប្រាស់បច្ចេកវិទ្យាទំនើបដូចជា GPS ឬប្រព័ន្ធទំនាក់ទំនងទំនើប ដើម្បីគេចវេសពីការចាប់ខ្លួន ឬលាក់បាំងសកម្មភាពខុសច្បាប់របស់ពួកគេដែរ។ នេះធ្វើឲ្យការអនុវត្តច្បាប់របស់អាជ្ញាធរកាន់តែលំបាក និងទាមទារនូវបច្ចេកវិទ្យា ព្រមទាំងធនធានច្រើនជាងមុនដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់។ បច្ចេកវិទ្យាទំនើបក្នុងការនេសាទផ្តល់នូវឱកាសថ្មីៗ ប៉ុន្តែក៏ទាមទារនូវការគ្រប់គ្រង និងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ដើម្បីធានាថាផលប្រយោជន៍វិជ្ជមានរបស់វាអាចទទួលបានពេញលេញ ខណៈដែលផលប៉ះពាល់អវិជ្ជមានត្រូវបានកាត់បន្ថយ។ ដើម្បីធានាបាននូវនិរន្តរភាពនៃធនធានជលផល និងបរិស្ថាន ការរក្សាតុល្យភាពរវាងទំនើបកម្ម និងនិរន្តរភាព គឺជារឿងចាំបាច់បំផុត ជាពិសេសសម្រាប់កម្ពុជាដែលធនធានធម្មជាតិជាមូលដ្ឋានគ្រឹះនៃជីវភាពរស់នៅ។ ការប្រើប្រាស់បច្ចេកវិទ្យាដោយគ្មានការគ្រប់គ្រងត្រឹមត្រូវ អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរ។ រដ្ឋាភិបាលកម្ពុជាមានតួនាទីសំខាន់ក្នុងការបង្កើត និងអនុវត្តគោលនយោបាយច្បាស់លាស់ស្ដីពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យនេសាទ។ គោលនយោបាយទាំងនេះគឺចាំបាច់ដើម្បីធានាថាការរីកចម្រើននៃបច្ចេកវិទ្យានាំមកនូវផលប្រយោជន៍ ខណៈពេលដែលធនធានជលផលត្រូវបានការពារប្រកបដោយនិរន្តរភាព។ រដ្ឋាភិបាលត្រូវកំណត់យ៉ាងច្បាស់លាស់នូវតំបន់ហាមឃាត់ការនេសាទ ដូចជាតំបន់អភិរក្ស តំបន់ពងកូន ឬតំបន់ដែលត្រីរស់នៅច្រើនសម្រាប់បន្តពូជ។ ការហាមឃាត់ការនេសាទនៅតំបន់ទាំងនេះជួយឲ្យធនធានត្រីអាចងើប និងកកើតឡើងវិញបាន។ ជាមួយគ្នានោះ ក៏ត្រូវកំណត់នូវតំបន់ដែលអាចនេសាទបាន ដោយមានលក្ខខណ្ឌច្បាស់លាស់ ដើម្បីឲ្យអ្នកនេសាទមានទីតាំងជាក់លាក់សម្រាប់ប្រតិបត្តិការរបស់ពួកគេ។ ការប្រើប្រាស់បច្ចេកវិទ្យាមិនមែនសុទ្ធតែល្អនោះទេ។ ដូច្នេះហើយ រដ្ឋាភិបាលត្រូវកំណត់ប្រភេទបច្ចេកវិទ្យា និងឧបករណ៍នេសាទដែលត្រូវបានអនុញ្ញាត ឬហាមឃាត់។ ឧទាហរណ៍ ការហាមឃាត់ឧបករណ៍នេសាទបំផ្លិចបំផ្លាញដូចជា ឧបករណ៍ឆក់ សៃយឺន ឬការនេសាទដោយប្រើជាតិគីមី។ ផ្ទុយទៅវិញ លើកទឹកចិត្តពួកគេឲ្យប្រើប្រាស់បច្ចេកវិទ្យាដែលជួយនេសាទប្រកបដោយនិរន្តរភាព ដូចជាឧបករណ៍ដែលកាត់បន្ថយការចាប់ត្រីមិនរើសមុខជាដើម។ ការមានច្បាប់តែម្យ៉ាងគឺមិនគ្រប់គ្រាន់ទេ បើគ្មានការអនុវត្ត។ រដ្ឋាភិបាលត្រូវពង្រឹងយន្តការត្រួតពិនិត្យ និងអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់។ នេះអាចរួមបញ្ចូលការដាក់ពង្រាយប្រព័ន្ធ VMS ដើម្បីតាមដានទីតាំង និងសកម្មភាពរបស់ទូកនេសាទធំៗ។ លើសពីនេះ ត្រូវពង្រឹងកម្លាំងមន្ត្រីជំនាញ និងមធ្យោបាយសម្រាប់ការចុះល្បាត និងបង្ក្រាបការនេសាទខុសច្បាប់ឲ្យបានទាន់ពេល។ ដើម្បីការពារការនេសាទហួសកម្រិត រដ្ឋាភិបាលគួរតែកំណត់កូតា ឬបរិមាណត្រីដែលអនុញ្ញាតឲ្យចាប់បានក្នុងរយៈពេលជាក់លាក់មួយ ឧទាហរណ៍ ប្រចាំឆ្នាំ សម្រាប់ប្រភេទត្រីនីមួយៗ។ ការកំណត់កូតានេះគឺផ្អែកលើការស្រាវជ្រាវវិទ្យាសាស្ត្រអំពីសមត្ថភាពបន្តពូជ និងកំណើនរបស់ធនធានត្រី ដើម្បីធានាថាការនេសាទមិនហួសពីសមត្ថភាពធម្មជាតិរបស់ត្រីក្នុងការកកើតឡើងវិញ។ គោលនយោបាយ និងបទប្បញ្ញត្តិទាំងនេះ គឺចាំបាច់ដើម្បីបង្កើតក្របខណ្ឌច្បាប់ដ៏រឹងមាំមួយ ដែលអាចគ្រប់គ្រងការប្រើប្រាស់បច្ចេកវិទ្យា និងធានាបាននូវនិរន្តរភាពនៃធនធានជលផលរបស់កម្ពុជា។ ចំណេះដឹង និងការយល់ដឹងរបស់អ្នកនេសាទ គឺជាកត្តាគន្លឹះក្នុងការធានានិរន្តរភាពនៃវិស័យជលផល។ ទោះបច្ចេកវិទ្យាទំនើបយ៉ាងណា ក៏មិនអាចដំណើរការបានល្អដែរ បើគ្មានអ្នកប្រើប្រាស់ដែលយល់ដឹង។ យើងត្រូវផ្តល់ការបណ្ដុះបណ្ដាលដល់អ្នកនេសាទអំពីការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយទំនួលខុសត្រូវ។ នេះមិនមែនត្រឹមតែបង្រៀនពីរបៀបចុចប៊ូតុង ឬមើលអេក្រង់នោះទេ។ របៀបប្រើប្រាស់ឧបករណ៍ឱ្យមានប្រសិទ្ធភាព និងសុវត្ថិភាព ឧទាហរណ៍ របៀបប្រើ Sonar ដើម្បីកំណត់ទីតាំងត្រីគោលដៅ ដោយមិនចាំបាច់ខ្ជះខ្ជាយពេល ឬប្រេង។ យើងត្រូវពន្យល់ឲ្យច្បាស់ថា ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីចាប់ត្រីច្រើនហួសហេតុ នឹងធ្វើឲ្យធនធានអស់ ហើយទីបំផុតនឹងប៉ះពាល់ដល់ជីវភាពរបស់ពួកគេផ្ទាល់។ ឬ អាចលើកឧទាហរណ៍ពីតំបន់ផ្សេងៗដែលរងផលប៉ះពាល់។ បង្ហាញពួកគេថា ការថែរក្សាធនធានជលផល គឺដើម្បីផលប្រយោជន៍រយៈពេលវែងរបស់ពួកគេ និងកូនចៅជំនាន់ក្រោយ។ លើកទឹកចិត្តឲ្យមានការនេសាទដោយគិតគូរពីបរិស្ថាន។ លើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងបទប្បញ្ញត្តិថ្មីៗ ដើម្បីឲ្យអ្នកនេសាទទាំងអស់អនុវត្តតាមបានត្រឹមត្រូវ។ ជារឿយៗ អ្នកនេសាទមួយចំនួនអាចនឹងមិនបានដឹងពីការផ្លាស់ប្តូរច្បាប់ ឬបទប្បញ្ញត្តិថ្មីៗនោះទេ។ ដូច្នេះ ត្រូវមានយន្តការផ្សព្វផ្សាយ និងអប់រំជាប្រចាំអំពី តំបន់ហាមឃាត់ការនេសាទ ឬតំបន់អភិរក្ស។ ប្រភេទឧបករណ៍នេសាទដែលត្រូវបានអនុញ្ញាត ឬហាមឃាត់។ រដូវបិទនេសាទ ឬទំហំត្រីដែលអនុញ្ញាតឲ្យចាប់បាន។ ការអប់រំ និងការយល់ដឹងមិនមែនគ្រាន់តែជាការបង្គាប់បញ្ជានោះទេ តែជាការផ្តល់អំណាចដល់អ្នកនេសាទឲ្យធ្វើការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ និងចូលរួមចំណែកក្នុងការគ្រប់គ្រងធនធានជលផលរបស់ប្រទេស។ ជំនួសឲ្យការវិនិយោគតែលើបច្ចេកវិទ្យាដែលគ្រាន់តែបង្កើនទិន្នផលដោយមិនគិតពីផលប៉ះពាល់ រដ្ឋាភិបាល និងភាគីពាក់ព័ន្ធត្រូវលើកទឹកចិត្តឲ្យមានការប្រើប្រាស់បច្ចេកវិទ្យាដែលជួយដល់និរន្តរភាពនៃធនធានជលផល និងបរិស្ថាន។ បច្ចេកវិទ្យាដែលជួយកាត់បន្ថយការនេសាទដោយមិនរើសមុខ នេះសំដៅលើឧបករណ៍នេសាទទំនើបៗដែលត្រូវបានរចនាឡើងដើម្បីចាប់បានតែប្រភេទត្រីគោលដៅ ខណៈពេលដែលអនុញ្ញាតឲ្យប្រភេទសត្វមិនមែនជាគោលដៅ ឬកូនត្រីតូចៗ រត់គេចខ្លួនបានដោយសុវត្ថិភាព។ ឧទាហរណ៍ ឧបករណ៍នេសាទដែលមានទំហំមាត់សំណាញ់ជាក់លាក់សម្រាប់ប្រភេទត្រីនីមួយៗ ឬឧបករណ៍ដែលប្រើពន្លឺ ឬសំឡេងដើម្បីបន្លាចប្រភេទសត្វដែលមិនមែនជាគោលដៅ។ ការវិនិយោគលើបច្ចេកវិទ្យាបែបនេះជួយកាត់បន្ថយការខ្ជះខ្ជាយធនធាន និងការពារជីវចម្រុះក្នុងទឹក។ បច្ចេកវិទ្យាសម្រាប់ត្រួតពិនិត្យ និងតាមដានធនធានជលផល ឧបករណ៍ទាំងនេះមានសារៈសំខាន់សម្រាប់ការគ្រប់គ្រងធនធានប្រកបដោយប្រសិទ្ធភាព។ ឧទាហរណ៍ ឧបករណ៍ចាប់សញ្ញាឆ្លាតវៃ ដែលអាចដាក់ក្នុងទឹកដើម្បីប្រមូលទិន្នន័យជាក់ស្តែងអំពីសីតុណ្ហភាពទឹក កម្រិតអុកស៊ីសែន ជាតិអាស៊ីត ឬសូម្បីតែការប្រែប្រួលចំនួនត្រីនៅក្នុងតំបន់ជាក់លាក់ណាមួយ។ ទិន្នន័យទាំងនេះផ្តល់ព័ត៌មានដ៏មានតម្លៃអំពីសុខភាពប្រព័ន្ធអេកូឡូស៊ី ដែលជួយអ្នកជំនាញ និងអាជ្ញាធរធ្វើការសម្រេចចិត្តប្រកបដោយវិទ្យាសាស្ត្រអំពីគោលនយោបាយនេសាទ និងការអភិរក្ស។ ការនេសាទតែងតែបង្កើតកាកសំណល់ជាច្រើនដូចជា សំណាញ់ចាស់ៗ ខ្សែនេសាទ ដបប្លាស្ទិក ឬកាកសំណល់ពីការសម្អាតត្រី។ ការវិនិយោគលើបច្ចេកវិទ្យា ឬប្រព័ន្ធដែលជួយប្រមូល កែច្នៃ ឬបោះចោលកាកសំណល់ទាំងនេះឲ្យបានត្រឹមត្រូវ គឺចាំបាច់ដើម្បីការពារការបំពុលទឹក និងបរិស្ថានសមុទ្រ។ នេះអាចរួមបញ្ចូលទាំងការអភិវឌ្ឍឧបករណ៍កែច្នៃកាកសំណល់នៅតាមកំពង់ផែ ឬកម្មវិធីលើកទឹកចិត្តឲ្យអ្នកនេសាទប្រមូលសំរាមមកវិញ។ ការវិនិយោគលើបច្ចេកវិទ្យាប្រកបដោយនិរន្តរភាព គឺជាការផ្លាស់ប្តូរផ្នត់គំនិតពីការនេសាទដើម្បីផលចំណេញរយៈពេលខ្លី ទៅជាការនេសាទដើម្បីនិរន្តរភាពរយៈពេលវែង។ អ្នកនេសាទខ្នាតតូចគឺជាឆ្អឹងខ្នងនៃវិស័យជលផលនៅកម្ពុជា ព្រោះពួកគេភាគច្រើនជាអ្នករកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ការពង្រឹងសមត្ថភាពរបស់ពួកគេគឺចាំបាច់ ដើម្បីធានានិរន្តរភាពទាំងធនធាន និងជីវភាពរស់នៅ។ បច្ចេកវិទ្យាទំនើបៗមានតម្លៃថ្លៃ ដែលធ្វើឲ្យអ្នកនេសាទខ្នាតតូចពិបាកនឹងទទួលបាន។ រដ្ឋាភិបាល ឬអង្គការដៃគូអភិវឌ្ឍន៍ គួរតែផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាប ការឧបត្ថម្ភធន ឬកម្មវិធីជំនួយដោយផ្ទាល់ ដើម្បីឲ្យពួកគេអាចទិញ ឬប្រើប្រាស់បច្ចេកវិទ្យាដែលសមស្របនឹងលទ្ធភាពរបស់ពួកគេ។ បច្ចេកវិទ្យាទាំងនេះមិនចាំបាច់ជាប្រភេទទំនើបថ្លៃៗនោះទេ តែជាឧបករណ៍ដែលអាចជួយពួកគេបង្កើនប្រសិទ្ធភាព និងសុវត្ថិភាពដោយមិនប៉ះពាល់ដល់ធនធាន។ ក្រៅពីការផ្តល់បច្ចេកវិទ្យា ត្រូវជួយអ្នកនេសាទខ្នាតតូចឲ្យយល់ដឹង និងអនុវត្តន៍វិធីសាស្ត្រនេសាទដែលមិនបំផ្លាញធនធាន។ នេះអាចរួមបញ្ចូលការបង្រៀនពីរបៀបប្រើប្រាស់បច្ចេកវិទ្យាសាមញ្ញៗ តែមានប្រសិទ្ធភាព ដូចជា ការរៀនពីរដូវនេសាទ និងរដូវហាមឃាត់ការនេសាទ។ ការប្រើប្រាស់សំណាញ់ដែលមានទំហំមាត់ត្រឹមត្រូវ ដើម្បីកុំឲ្យចាប់បានកូនត្រីតូចៗ។ ការអនុវត្តន៍បច្ចេកទេសនេសាទដែលមិនបង្កការខូចខាតដល់ជម្រកត្រី។ ការប្រើប្រាស់ឧបករណ៍ GPS សាមញ្ញដើម្បីកត់ត្រាតំបន់នេសាទ ឬទីតាំងសំខាន់ៗ។ ការគាំទ្រអ្នកនេសាទខ្នាតតូចមិនមែនត្រឹមតែជួយពួកគេរកចំណូលបានច្រើននោះទេ ប៉ុន្តែវាក៏ជាការវិនិយោគលើការថែរក្សាធនធានជលផលផងដែរ ព្រោះពួកគេគឺជាអ្នកដែលរស់នៅជិតស្និទ្ធនឹងធនធានទាំងនោះបំផុត។ ការយល់ដឹងអំពីស្ថានភាពពិតប្រាកដនៃធនធានជលផល គឺមានសារៈសំខាន់សម្រាប់ការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ បើគ្មានទិន្នន័យច្បាស់លាស់ គោលនយោបាយណាក៏ដោយអាចនឹងមិនផ្តល់ផលដូចការរំពឹងទុកនោះទេ។ ការបន្តធ្វើការស្រាវជ្រាវអំពីស្ថានភាពធនធានជលផល នេះរួមបញ្ចូលទាំងការសិក្សាទៅលើបរិមាណត្រីដែលមាននៅក្នុងប្រព័ន្ធអេកូឡូស៊ីទឹកសាប និងទឹកប្រៃ ក៏ដូចជាប្រភេទត្រីនីមួយៗ ថាតើប្រភេទណាខ្លះកំពុងថយចុះ ឬកើនឡើង។ ការស្រាវជ្រាវក៏ត្រូវផ្តោតលើផលប៉ះពាល់នៃបច្ចេកវិទ្យានេសាទទំនើបទៅលើជម្រកធម្មជាតិរបស់ត្រី ការបន្តពូជ និងជីវចម្រុះផងដែរ។ ទិន្នន័យវិទ្យាសាស្ត្រទាំងនេះជាមូលដ្ឋានគ្រឹះសម្រាប់ដាក់ចេញនូវយុទ្ធសាស្ត្រការពារ និងអភិវឌ្ឍន៍។ ការប្រើប្រាស់លទ្ធផលស្រាវជ្រាវដើម្បីកែសម្រួលគោលនយោបាយ និងយុទ្ធសាស្ត្រ មានន័យថាព័ត៌មានដែលទទួលបានពីការស្រាវជ្រាវត្រូវតែយកមកពិចារណាជាប្រចាំ។ ឧទាហរណ៍ ប្រសិនបើការស្រាវជ្រាវបង្ហាញថាប្រភេទត្រីណាមួយកំពុងថយចុះយ៉ាងគំហុក រដ្ឋាភិបាលអាចនឹងត្រូវកែសម្រួលគោលនយោបាយ ដោយដាក់កម្រិតការនេសាទប្រភេទត្រីនោះ ឬពង្រីកតំបន់ហាមឃាត់ការនេសាទ។ នេះគឺដើម្បីធានាថាគោលនយោបាយនេសាទមានលក្ខណៈបត់បែន និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងការប្រែប្រួលនៃធនធាន។ ក្រៅពីការស្រាវជ្រាវស៊ីជម្រៅ ត្រូវមានយន្តការសម្រាប់តាមដាន និងវាយតម្លៃជាទៀងទាត់នូវប្រសិទ្ធភាពនៃគោលនយោបាយ និងសកម្មភាពនានា។ នេះអាចរាប់បញ្ចូលទាំងការប្រមូលទិន្នន័យអំពីបរិមាណត្រីដែលចាប់បាន ការអនុវត្តច្បាប់ ការយល់ដឹងរបស់អ្នកនេសាទ និងការផ្លាស់ប្តូរគុណភាពបរិស្ថាន។ ការវាយតម្លៃទៀងទាត់ជួយកំណត់បញ្ហាប្រឈមថ្មីៗដែលកើតឡើង ហើយអនុញ្ញាតឲ្យមានការកែតម្រូវទាន់ពេលវេលា ដើម្បីធានាថាគោលនយោបាយនេសាទនៅតែមានប្រសិទ្ធភាព និងសម្រេចបាននូវគោលដៅនិរន្តរភាព។ ការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាទំនើបជាមួយនឹងការអនុវត្តន៍នេសាទប្រកបដោយនិរន្តរភាព នឹងជួយធានាថាធនធានជលផលនៅកម្ពុជានឹងបន្តទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជន និងបរិស្ថានសម្រាប់មនុស្សជំនាន់ក្រោយ។ នេះគឺជាគន្លឹះឆ្ពោះទៅរកអនាគតដ៏រឹងមាំ និងមានចីរភាព។